កម្ពុជា ជាប្រទេសមានវប្បធម៌ និងជំនឿសាសនាជ្រៅជ្រះ ប្រជាជនភាគច្រើនគោរពព្រះពុទ្ធសាសនា។ ដូច្នេះ ការចូលទៅកាន់ទីសក្ការៈបូជាដូចជាវត្តអារាម ប្រាសាទបុរាណ និងព្រះបរមរាជវាំង ត្រូវការស្លៀកពាក់អោយសមរម្យ ស្របតាមប្រពៃណីវប្បធម៌ខ្មែរ។ នៅពេលចូលវត្តអារាម ឬប្រាសាទបុរាណ បុរសគួរតែពាក់អាវដែលមានដៃ។ អាវដៃខ្លី ឬដៃវែងសុទ្ធតែអាចទទួលយកបាន ប្រសិនបើវាគ្របជិតស្មា។ បុរសមិនត្រូវពាក់អាវអត់ដៃនៅពេលចូលទីសក្ការៈបូជានោះទេ។ ចំំណែកឯខោដែលសមស្របសម្រាប់បុរសគឺខោជើងវែង ដែលគ្របជើងទាំងស្រុង។ យើងមិនគួរណាស្លៀកខោខ្លីទេ ប្រសិនបើមានបំណងចង់ចូលទៅកាន់ព្រះវិហារ។ ប្រសិនបើយើងចូលវត្តទាំងខោខ្លី ត្រួវប្រើក្រមាសម្រាប់រុំចង្កេះ ដើម្បីបិទបាំងជើង។ ចំពោះការប្រើក្រមាពេលចូលវត្តអារាម និងប្រាសាទបុរាណនានា គឺជាវិធីបង្កើនភាពសមរម្យនិងស្រស់ស្អាតមួយកម្រិតទៀតលើសម្លៀកបំពាក់ផងដែរ។ រីឯស្បែកជើងត្រូវដោះទុកខាងក្រៅ មុនចូលព្រះវិហារ ឬវត្តអារាម។ វាជាការគោរពប្រពៃណីនៃអ្នកកាន់សាសនាព្រះពុទ្ធ។ ការដោះស្បែកជើងមុនចូលវត្តអារាម ជាការបង្ហាញការគោរពប្រពៃណីនៃអ្នកកាន់ព្រះពុទ្ធសាសនា និងមិនបង្កការប្រលាក់ធូលីដីចូល ដែលនាំឱ្យមានការរំខានជាដើម។ ស្ត្រីមិនគួរពាក់អាវដៃខ្លីឬអាវបង្ហាញស្មាទ្បើយ យើងគួរតែពាក់អាវណាដែលគ្របទ្រូងនិងស្មាជិតគឺសមរម្យនឹងទីកន្លែងសម្រាប់បូជា។ ចំពោះសំពត់វិញ ស្រ្តីត្រូវស្លៀកសំពត់ដែលវែងផុតជង្គង់ចុះក្រោម មិនគួរស្លៀកខ្លីពេកទ្បើយ។ ផ្ទុយទៅវិញមិនគួរស្លៀកសំពត់ខ្លីពេកទេ អាចនាំឱ្យមានការមិនពេញចិត្តឫមើលទៅខុសគេពីអ្នកកាន់សាសនាដទែទៀត ដែលគេស្លៀកបិទបាំងបានសមរម្យ។ បន្ថែមពីនេះទៀតស្ត្រីអាចយកក្រមា ឬកន្សែងមករុំបង់កដើម្បីបន្ថែមភាពសមរម្យ។ ស្ត្រីក៏ត្រូវដោះស្បែកជើងដូចបុរសដែរមុនពេលចូលទៅកាន់វត្តអារាមឬប្រសាទបុរាណផ្សេងៗ។ បន្ថែមពីលើនេះទៀត នៅពេលដែលមានបុណ្យទាននៅក្នុងវត្ត គេតែងតែស្លៀកពាក់តាមបែបប្រពៃណី។ សម្រាប់បុរសគឺគេពាក់អាវសជាមួយនិងខោវែងដែលមានពណ៌ខៀវឬខ្មៅ ជាមួយនិងស្បែកជើងប៊ូ ឬស្បែកជើងធម្មតា។ ឯសម្រាប់់នារីវិញគឺគេនិយមស្លៀកពាក់សំពត់ហូល ផាមួងឬជាមួយនឹងអាវប៉ាក់ឬអាវយឺត។ បន្ថែមពីនេះ សម្រាប់ការចូលទៅកាន់ព្រះបរមរាជវាំងដែលជាទីសក្ការៈសំខាន់ជាលក្ខណៈជាតិ ការស្លៀកពាក់ត្រូវបានកំណត់យ៉ាងតឹងរឹង។ ចំពោះស្ត្រីត្រូវពាក់អាវមានដៃដែលគ្របស្មា និងទ្រូង និងសំពត់វែង។ បុរសត្រូវស្លៀកខោជើងវែង និងអាវដែលមានដៃ មិនអនុញ្ញាតអាវគ្មានដៃឬខោខ្លីនោះឡើយ។ ដើម្បីចូលទស្សនាព្រះបរមរាជវាំង អ្នកត្រូវតែគោរពតាមបទប្បញ្ញត្តិស្ដីពីការស្លៀកពាក់ និងរក្សាឥរិយាបថថ្លៃថ្នូរ។ ចំណែកឯស្បែកជើងវិញត្រូវតែ ដោះទុកមុនពេលដែលចូលទៅកាន់ព្រះរាជវាំង។ ការស្លៀកពាក់បែបត្រឹមត្រូវជារបៀបនៃការគោរពដល់ព្រះមហាក្សត្រ។ នៅពេលចូលវាំង អ្នកត្រូវរក្សាសណ្តាប់ធ្នាប់ មិនបង្កការរំខានឫមានអាកប្បកិរិយាមិនល្អដល់អ្នកដទៃទ្បើយ។